ឆាសៀង គឺជាមុខម្ហូបមួយមុខទៀតដែលពេញនិយមនៅក្នុងម្ហូបខ្មែរ ដោយប្រើសៀង ជាគ្រឿងផ្សំគោល។ ឆាសៀងអាចមានច្រើនទម្រង់ អាស្រ័យលើប្រភេទសាច់ និងបន្លែដែលយើងយកមកឆា។ តែជាទូទៅ គេច្រើនឆាសៀងជាមួយសាច់ជ្រូកចិញ្ច្រាំ និងបន្លែដូចជា ត្រកួន ឬជាមួយពងទា។ គ្រឿងផ្សំ សម្រាប់ធ្វើឆាសៀងសាច់ជ្រូកចិញ្ច្រាំមានដូចជា សាច់ជ្រូកចិញ្ច្រាំ សៀងផ្អែម ខ្ទឹមស ម្ទេស ប្រេងឆា ទឹកត្រី ប្រេងខ្យង ស្ករស និង បន្លែ និងត្រកួនឬពងទា។ ដំបូងយើងត្រូវលាងសាច់ជ្រូកឱ្យស្អាតទុកឱ្យស្រស់ទឹក ដើម្បីយកមកចិញ្ច្រាំ ហើយចិញ្ច្រាំខ្ទឹមស និងម្ទេសឱ្យម៉ដ្ឋ រួចត្រៀមបន្លែដែលអ្នកចង់ឆាជាមួយ។ បន្ទាប់មក ដាក់ខ្ទះលើចង្ក្រានឱ្យក្តៅ រួចចាក់ប្រេងឆាចូល ពេលប្រេងក្តៅ ដាក់ខ្ទឹមចិញ្ច្រាំចូល ឆាឱ្យឈ្ងុយ និងឡើងពណ៌ក្រហមព្រឿងៗ។ បន្ទាប់មកទៀត ដាក់សាច់ជ្រូកចិញ្ច្រាំចូល ឆាត្រឡប់ចុះឡើងៗ រហូតដល់សាច់ឆ្អិនល្អ ។ ហើយដាក់សៀងចូល ថែមទឹកត្រី ទឹកប្រេងខ្យង ស្ករស និងទឹកធម្មតាចូល រួចឆាជាមួយសាច់ ច្របល់គ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យសព្វល្អ។ ពេលសាច់ឆ្អិន បើកភ្លើងឱ្យខ្លាំង រួចដាក់ត្រកួន ឬបន្លែដែលអ្នកចូលចិត្តចូល ឆាត្រឡប់ចុះឡើងឱ្យលឿន ប្រហែល ៣ ទៅ ៤ ត្រឡប់ ដើម្បីឱ្យត្រកួនឆ្អិនល្មម និងទន់ល្អ។ ប៉ុន្តែបើអ្នកប្រើពងទា អ្នកអាចគោះពងទាចូលបន្ទាប់ពីឆាសាច់រួច ហើយឆារហូតដល់ពងទាឆ្អិន។ អ្នកអាចបន្ថែមម្ទេសប្លោក ឬម្ទេសខ្មាំងហាន់ស្តើងៗ ដើម្បីបន្ថែមពណ៌ និងរសជាតិហឹរបាន។ ឆាសៀងនេះ មានរសជាតិប្រៃលាយផ្អែម ឈ្ងុយសៀង និងឆ្ងាញ់បំផុតពេលញ៉ាំជាមួយបាយក្តៅៗ។ ប្រសិនបើអ្នកចូលចិត្តរសជាតិប្លែក អ្នកអាចបន្ថែមទឹកខ្ទិះដូងបន្តិចនៅពេលឆាសៀង ដើម្បីឱ្យមានរសជាតិឈ្ងុយ។